វិស័យភាពយន្តខ្មែរកំពុងងើបឡើងវិញយ៉ាងខ្លាំងក្លា តាមរយៈការងាកមកផ្តោតលើគុណភាពនៃការនិពន្ធសាច់រឿង និងបច្ចេកទេសរូបភាពកម្រិតអន្តរជាតិ។ ការកើនឡើងនៃចំនួនរោងភាពយន្តទំនើបៗដូចជា Legend និង Major Cineplex បានបង្កើតជាទម្លាប់ថ្មីសម្រាប់ប្រជាជនកម្ពុជាក្នុងការទស្សនាភាពយន្តក្នុងស្រុក។ ក្រុមហ៊ុនផលិតភាពយន្តបច្ចុប្បន្នបានផ្លាស់ប្តូរពីការប្រើប្រាស់កាមេរ៉ាធម្មតា មកជាឧបករណ៍ផលិតកម្មកម្រិត 4K និង 8K ដើម្បីឆ្លើយតបនឹងស្តង់ដារអេក្រង់រោងកុន។ ការផលិតរឿងភាគសម្រាប់ចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ធំៗដូចជា CTN, Hang Meas និង PNN នៅតែជាប្រភពចំណូលដ៏មានស្ថិរភាពសម្រាប់ផលិតកម្ម។ និន្នាការនៃការទស្សនាភាពយន្តតាមរយៈកម្មវិធីទូរស័ព្ទក្នុងស្រុកដូចជា Soyo និង Wonderpass កំពុងបង្កើតទីផ្សារឌីជីថលថ្មីសម្រាប់អ្នកផលិត។ ភាពយន្តខ្នាតធំដែលផលិតដោយស្នាដៃកូនខ្មែរ ចាប់ផ្តើមមានសមត្ថភាពនាំចេញទៅចាក់បញ្ចាំងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុប។ សេវាកម្មកាត់ត និងការកែពណ៌ នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើន ដែលជួយឱ្យភាពយន្តមានសោភ័ណភាពមិនចាញ់ភាពយន្តបរទេស។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាននិងកំពុងជំរុញការចុះបញ្ជីកម្មសិទ្ធិបញ្ញា ដើម្បីការពារស្នាដៃអ្នកនិពន្ធពីការលួចចម្លងខុសច្បាប់។ ការប្រើប្រាស់ទីតាំងប្រវត្តិសាស្ត្រដូចជាប្រាសាទអង្គរវត្ត ឬតំបន់ធម្មជាតិនៅខេត្តមណ្ឌលគិរី បានក្លាយជាចំណុចទាក់ទាញបំផុតសម្រាប់ភាពយន្តខ្មែរ។ ការសហការផលិតរវាងកម្ពុជា និងដៃគូអន្តរជាតិបាននាំមកនូវការផ្ទេរចំណេះដឹងផ្នែកដឹកនាំរឿង និងការគ្រប់គ្រងផលិតកម្មកាន់តែមានវិជ្ជាជីវៈ។ ឧស្សាហកម្មតន្ត្រីកម្ពុជាបានឈានដល់យុគសម័យមាសនៃ "Original Song" ដែលលើកកម្ពស់ការបង្កើតថ្មីជាជាងការចម្លងពីបរទេស។ ផលិតកម្មធំៗដូចជា រស្មីហង្សមាស និង Galaxy Navatra កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងការផលិតវីដេអូចម្រៀងដែលមានតម្លៃផលិតខ្ពស់។ តារាចម្រៀងបច្ចុប្បន្នបានក្លាយជាអ្នកមានឥទ្ធិពល ដែលអាចជួយជម្រុញការលក់ឱ្យក្រុមហ៊ុនធំៗតាមរយៈកេរ្តិ៍ឈ្មោះរបស់ពួកគេ។ ចំណូលពីការផ្សាយតាមអនឡាញ Streaming ដូចជា YouTube និង TikTok បានក្លាយជាប្រភពចំណូលចម្បងសម្រាប់សិល្បករឯករាជ្យនៅកម្ពុជា។ ស្ទូឌីយោថតសម្លេងដែលមានបច្ចេកវិទ្យាទំនើប កំពុងត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការផលិតតន្ត្រីដែលចង់បានគុណភាពកម្រិតពិភពលោក។ ការផលិតវីដេអូចម្រៀងដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ និងតំបន់ទេសចរណ៍ខ្មែរ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។ ការរៀបចំការប្រគំតន្ត្រីទេសចរណ៍តាមបណ្តាខេត្ត គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយផលិតផល និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ។ ការគ្រប់គ្រងសិទ្ធិឌីជីថល ជួយឱ្យម្ចាស់បទចម្រៀងអាចរកចំណូលបានពីការប្រើប្រាស់បទភ្លេងនៅក្នុងវីដេអូរបស់យុវវ័យ។ តន្ត្រីបែប Hip-Hop និង Pop កំពុងមានសន្ទុះខ្លាំង ដែលបង្កើតឱ្យមានការលេចឡើងនូវក្រុមតន្ត្រីករវ័យក្មេងដែលមានគំនិតច្នៃប្រឌិតខ្ពស់។ សេវាកម្មនិពន្ធបទភ្លេងសម្រាប់ខ្សែភាពយន្ត និងហ្គេម ចាប់ផ្តើមមានតម្រូវការ ដែលបង្កើតការងារថ្មីសម្រាប់អ្នកជំនាញផ្នែកតន្ត្រី។ ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ នៅកម្ពុជាបានក្លាយជាដៃគូយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនដែលចង់ធ្វើទីផ្សារឱ្យមានប្រសិទ្ធភាព។ ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងសន្និសីទអន្តរជាតិ តម្រូវឱ្យមានការរៀបចំផ្នែកភស្តុភារ និងបច្ចេកវិទ្យាគ្រប់គ្រងដែលមានភាពជាក់លាក់។ អាជីវកម្មជួលឧបករណ៍បច្ចេកទេស ដូចជា អេក្រង់ LED ប្រព័ន្ធសម្លេង និងភ្លើងពណ៌ទំនើប កំពុងរីកដុះដាលខ្លាំងនៅភ្នំពេញ។ ការរៀបចំអាពាហ៍ពិពាហ៍បែបប្រណីត គឺជាអាជីវកម្មដែលផ្តល់ប្រាក់ចំណេញខ្ពស់បំផុតមួយនៅក្នុងសង្គមកម្ពុជា។ ព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីៗបច្ចុប្បន្ន តែងតែមានការបញ្ចូលនូវការសម្តែងសិល្បៈចម្រុះ ដើម្បីបង្កើតភាពទាក់ទាញដល់អ្នកចូលរួម។ ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យសម្រាប់ព្រឹត្តិការណ៍មហាជន គឺជាកត្តាចម្បងដែលអតិថិជនផ្តល់តម្លៃ និងការជឿទុកចិត្តខ្ពស់។ ក្រុមហ៊ុន Event ជារឿយៗត្រូវធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសិល្បករ និង Influencers ដើម្បីធានាថាកម្មវិធីទទួលបានការចាប់អារម្មណ៍ខ្លាំង។ ការរៀបចំពិធីបុណ្យតន្ត្រី ដែលមានរយៈពេលច្រើនថ្ងៃ កំពុងក្លាយជាគំរូអាជីវកម្មថ្មីដែលទាក់ទាញយុវវ័យខ្មែរយ៉ាងខ្លាំង។ និន្នាការនៃ "Hybrid Events" ដែលអនុញ្ញាតឱ្យមានការចូលរួមទាំងផ្ទាល់ និងតាមអនឡាញ កំពុងជួយពង្រីកវិសាលភាពនៃកម្មវិធីនានា។ ការផ្តល់សេវាដេគ័រ និងការរចនាឆាកតាមតម្រូវការជាក់លាក់ ជួយឱ្យក្រុមហ៊ុននីមួយៗអាចបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនបានយ៉ាងច្បាស់។ ភ្នាក់ងារគ្រប់គ្រងសិល្បករ ជួយសម្រួលដល់ការចរចាកិច្ចសន្យាការងារឱ្យមានតម្លាភាព និងវិជ្ជាជីវៈ។ ការបណ្តុះបណ្តាលសិល្បករថ្មីៗឱ្យមានជំនាញសម្ដែង ច្រៀង និងការនិយាយជាសាធារណៈ គឺជាការវិនិយោគរយៈពេលវែងសម្រាប់ផលិតកម្ម។ ភ្នាក់ងារជ្រើសរើសតួ ជួយឱ្យផលិតករភាពយន្ត និងក្រុមហ៊ុនពាណិជ្ជកម្មស្វែងរកតួអង្គដែលត្រូវនឹងសាច់រឿងបានឆាប់រហ័ស។ កិច្ចសន្យាការងាររវាងសិល្បករ និងក្រុមហ៊ុនផលិតកម្ម កាន់តែមានភាពច្បាស់លាស់ និងមានលក្ខណៈច្បាប់ត្រឹមត្រូវដើម្បីចៀសវាងវិវាទ។ វិស័យកម្សាន្តនៅកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើកញ្ចប់ថវិកាឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរ ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍។ ការដាក់បញ្ចូលផលិតផលក្នុងសាច់រឿងភាពយន្ត គឺជាវិធីសាស្ត្រផ្សព្វផ្សាយដែលទទួលបានជោគជ័យបំផុតនាពេលបច្ចុប្បន្ន។ ការប្រើប្រាស់ "Live Streaming" ដើម្បីលក់សំបុត្រ ឬផ្សព្វផ្សាយព្រឹត្តិការណ៍ ជួយឱ្យក្រុមហ៊ុនអាចទាក់ទងជាមួយអតិថិជនបានដោយផ្ទាល់។ យុទ្ធនាការទីផ្សារតាមរយៈវីដេអូខ្លីៗលើ TikTok និង Reels ជួយឱ្យបទចម្រៀងថ្មីៗងាយនឹងក្លាយជា "Viral" ក្នុងចំណោមយុវវ័យ។ កិច្ចសហការរវាងម៉ាកផលិតផល និងសិល្បករ ដើម្បីបង្កើតមាតិកាផ្តាច់មុខ ជួយបង្កើនភាពជឿជាក់ និងការគាំទ្រពីអ្នកប្រើប្រាស់។ ការផ្តល់បទពិសោធន៍ប្លែកៗ ក្នុងអំឡុងពេលប្រគំតន្ត្រី ជួយឱ្យអតិថិជនចងចាំម៉ាកផលិតផលបានយូរអង្វែង។ ការលក់សំបុត្រតាមរយៈកម្មវិធីធនាគារ ឬកាបូបលុយអេឡិចត្រូនិក ជួយសម្រួលដល់ដំណើរការទិញ និងកាត់បន្ថយការក្លែងបន្លំសំបុត្រ។ ការប្រើប្រាស់ "ទីផ្សារតាមដងផ្លូវ" ដូចជាការបិទរូបភាពតារាលើរ៉ឺម៉កកង់បី ឬឡានក្រុង ជួយឱ្យការផ្សព្វផ្សាយជ្រាបចូលដល់គ្រប់ទីកន្លែង។ យុទ្ធសាស្ត្រផ្ដល់រង្វាន់ដល់អ្នកគាំទ្រដែលចូលរួមក្នុងកម្មវិធីកម្សាន្ត គឺជាមធ្យោបាយដ៏ល្អក្នុងការបង្កើនសន្ទុះនៃការចូលរួម។ ការវាស់វែងប្រសិទ្ធភាពនៃយុទ្ធនាការកម្សាន្ត ជួយឱ្យក្រុមហ៊ុនអាចសម្រេចចិត្តបានត្រឹមត្រូវក្នុងការពង្រីកកញ្ចប់ថវិកាផ្សព្វផ្សាយ។ ការលួចចម្លងស្នាដៃ និងការចែកចាយមាតិកាខុសច្បាប់តាមប្រព័ន្ធតេឡេក្រាម នៅតែជាឧបសគ្គធំដែលធ្វើឱ្យអ្នកផលិតខាតបង់ប្រាក់ចំណូល។ កង្វះខាតអ្នកនិពន្ធសាច់រឿងដែលមានជំនាញឯកទេស និងបទពិសោធន៍ខ្ពស់ ធ្វើឱ្យភាពយន្តក្នុងស្រុកមួយចំនួននៅមានកម្រិតនៅឡើយ។ តម្លៃនៃការផលិតកើនឡើង ខណៈដែលទំហំទីផ្សារក្នុងស្រុកនៅមានកម្រិត ធ្វើឱ្យការប្រមូលដើមទុនត្រឡប់មកវិញមានភាពយឺតយ៉ាវ។ ការប្រកួតប្រជែងតម្លៃសេវាកម្មរៀបចំព្រឹត្តិការណ៍ ជារឿយៗនាំឱ្យមានការកាត់បន្ថយគុណភាពបច្ចេកទេសដើម្បីចំណេញប្រាក់។ បទប្បញ្ញត្តិ និងការសុំច្បាប់អនុញ្ញាតសម្រាប់ការថតភាពយន្តនៅទីតាំងសាធារណៈ ជួនកាលមានភាពស្មុគស្មាញ និងចំណាយពេលច្រើន។ ការប្រែប្រួលនៃសេដ្ឋកិច្ចសកលអាចជះឥទ្ធិពលដល់កញ្ចប់ថវិកាផ្សព្វផ្សាយរបស់ក្រុមហ៊ុនធំៗ ដែលជាអ្នកឧបត្ថម្ភចម្បងនៃវិស័យកម្សាន្ត។ ការរក្សាតុល្យភាពរវាងការច្នៃប្រឌិតសិល្បៈ និងការតម្រូវតាមចំណង់ចំណូលចិត្តរបស់មហាជន គឺជាការសាកល្បងសម្រាប់អ្នកផលិតខ្មែរ។ កង្វះខាតសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងវិស័យកម្សាន្ត ធ្វើឱ្យក្រុមហ៊ុនត្រូវចំណាយពេលច្រើនក្នុងការបណ្តុះបណ្តាលបុគ្គលិកថ្មី។ ផលប៉ះពាល់ពីការរិះគន់អវិជ្ជមានលើបណ្តាញសង្គម អាចធ្វើឱ្យប៉ះពាល់ដល់រូបភាពសិល្បករ និងក្រុមហ៊ុនផលិតកម្មក្នុងរយៈពេលខ្លី។ ការកសាងទំនុកចិត្តជាមួយវិនិយោគិនបរទេស ដើម្បីឱ្យពួកគេបណ្តាក់ទុនក្នុងគម្រោងកម្សាន្តខ្នាតធំនៅក្នុងប្រទេសកម្ពុជា។ វិស័យកម្សាន្តគឺជាប្រភពនៃការបង្កើតការងារដ៏ធំសម្រាប់យុវជនកម្ពុជា ដែលមានទេពកោសល្យផ្នែកសិល្បៈ និងបច្ចេកវិទ្យា។ ការរីកចម្រើននៃឧស្សាហកម្មភាពយន្ត និងតន្ត្រី ជួយពង្រឹងមោទនភាពជាតិ និងការថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរក្នុងសម័យទំនើប។ ព្រឹត្តិការណ៍កម្សាន្តធំៗជួយជំរុញសកម្មភាពសេដ្ឋកិច្ចដល់វិស័យទេសចរណ៍ សណ្ឋាគារ និងការដឹកជញ្ជូនយ៉ាងខ្លាំងក្លា។ ការអប់រំសង្គមតាមរយៈភាពយន្ត និងបទចម្រៀង គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយសារអប់រំដល់មហាជនខ្មែរ។ វិស័យកម្សាន្តរួមចំណែកដល់ចំណូលពន្ធជូនរដ្ឋ តាមរយៈការចុះបញ្ជីអាជីវកម្មត្រឹមត្រូវ និងការលក់សំបុត្រព្រឹត្តិការណ៍នានា។ ការអភិវឌ្ឍន៍មាតិកាកម្សាន្តក្នុងស្រុក ជួយកាត់បន្ថយការពឹងផ្អែកលើការទស្សនាមាតិកាបរទេស ដែលជួយរក្សាលំហូរប្រាក់ក្នុងស្រុក។ ឧស្សាហកម្មកម្សាន្តជួយលើកកម្ពស់សហគ្រិនភាពក្នុងចំណោមយុវជន ដែលចង់បង្កើតអាជីវកម្មផ្អែកលើការច្នៃប្រឌិតផ្ទាល់ខ្លួន។ ការសហការផលិតភាពយន្តអន្តរជាតិជួយឱ្យកម្ពុជាអាចផ្ទេរបច្ចេកវិទ្យា និងបទពិសោធន៍ការងារកម្រិតពិភពលោកដល់កូនខ្មែរ។ វិស័យកម្សាន្តជួយកាត់បន្ថយភាពតានតឹងក្នុងសង្គម និងផ្ដល់នូវកម្លាំងចិត្តដល់ប្រជាជនតាមរយៈការកម្សាន្តប្រកបដោយគុណភាពខ្ពស់។ នៅឆ្នាំ ២០៣០ កម្ពុជារំពឹងថានឹងមានការនាំចេញមាតិកាកម្សាន្តឌីជីថលទៅកាន់ទីផ្សារអាស៊ាន និងពិភពលោកកាន់តែច្រើនឡើង។ បច្ចេកវិទ្យា AI នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសរសេរសាច់រឿង ការកាត់ត និងការធ្វើទីផ្សារឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់អ្នកផលិត។ ការកើនឡើងនៃល្បឿនអ៊ីនធឺណិត 5G នឹងធ្វើឱ្យការទស្សនាវីដេអូកម្រិត 4K និងបច្ចេកវិទ្យា VR កាន់តែមានភាពពេញនិយមនៅកម្ពុជា។ រោងភាពយន្តនឹងវិវឌ្ឍទៅជាមជ្ឈមណ្ឌលកម្សាន្តចម្រុះ ដែលរួមបញ្ចូលទាំងការលេងហ្គេម និងការជួបជុំសហគមន៍ដែលពោរពេញដោយភាពច្នៃប្រឌិត។ វិស័យតន្ត្រីនឹងឃើញមានការលេចឡើងនៃសិល្បករនិម្មិត ដែលបង្កើតឡើងដោយបច្ចេកវិទ្យាឌីជីថលសម្រាប់យុវវ័យជំនាន់ថ្មី។ ការវិនិយោគលើ "ភូមិភាពយន្ត" ឬស្ទូឌីយោថតភាពយន្តខ្នាតធំ នឹងទាក់ទាញផលិតករហូលីវូដឱ្យមកថតនៅកម្ពុជាកាន់តែច្រើននាពេលអនាគត។ ភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការអភិវឌ្ឍវិស័យកម្សាន្ត នឹងជួយឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការផលិតមាតិកាកម្សាន្តនឹងផ្តោតកាន់តែខ្លាំងលើ "បទពិសោធន៍ផ្ទាល់ខ្លួន" របស់អតិថិជនម្នាក់ៗតាមរយៈការវិភាគទិន្នន័យដោយ AI។ សិល្បៈឌីជីថល និងសិទ្ធិម្ចាស់ស្នាដៃនឹងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងតាមរយៈបច្ចេកវិទ្យា Blockchain ដើម្បីធានាបាននូវតម្លាភាព។ សរុបមក វិស័យកម្សាន្តនៅកម្ពុជាគឺជាវិស័យដែលមានសក្តានុពលមហាសាលសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនាពេលអនាគតដ៏ខ្លីខាងមុខ។